រូបចម្លាក់ អប្សរា និង ទេវតា ដែលតែងតែមានវត្តមានជាប្រចាំនៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ គឺមិនត្រឹមតែជាក្បាច់លម្អដ៏វិចិត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យជ្រាលជ្រៅទាក់ទងនឹងជំនឿ សាសនា និងសិល្បៈខ្មែរផងដែរ។ អប្សរា គឺជាតួអង្គទេពធីតាស្រីដ៏ស្រស់ស្អាតបវរកញ្ញា ដែលជាតំណាងឲ្យភាពរស់រវើក ភាពសប្បាយរីករាយ ភាពបរិសុទ្ធ និងភាពទាក់ទាញនៃស្ថានសួគ៌។ នៅក្នុងទេវកថាព្រហ្មញ្ញសាសនា ពួកនាងត្រូវបានគេជឿថាបានកើតចេញពីការ កូរសមុទ្រទឹកដោះ ដែលជាព្រឹត្តិការណ៍ដ៏ពិសិដ្ឋមួយក្នុងការស្វែងរកទឹកអម្រឹត និងការបង្កើតពិភពលោក។ វត្តមានរបស់ពួកនាងនៅលើប្រាសាទបុរាណខ្មែរ គឺមានអត្ថន័យជ្រាលជ្រៅ និងមិនមែនគ្រាន់តែជាការលម្អនោះទេ។ វត្តមានរបស់អប្សរាលើជញ្ជាំងប្រាសាទបុរាណខ្មែរ មានអត្ថន័យ និងតួនាទីសំខាន់ៗជាច្រើន ដែលបង្ហាញពីទស្សនៈវិស័យ និងជំនឿរបស់បុព្វបុរសខ្មែរ។ រូបចម្លាក់អប្សរាដែលលម្អលើជញ្ជាំងប្រាសាទបុរាណខ្មែរ គឺជារូបភាពដ៏រស់រវើក និងជាភស្តុតាងដ៏សំខាន់នៃ ភាពស្រស់ស្អាត សិល្បៈ និងក្បាច់របាំបុរាណ របស់ខ្មែរ។ អប្សរាតែងបង្ហាញនូវ ក្បាច់រាំយ៉ាងទន់ភ្លន់ ល្វត់ល្វន់ ជាមួយកាយវិការដែលពោរពេញដោយមនោសញ្ចេតនា និងអត្ថន័យជ្រាលជ្រៅ។ រាល់ចលនានៃដៃ ជើង ក្បាល និងដងខ្លួនរបស់អប្សរា ត្រូវបានឆ្លាក់យ៉ាងប្រណីត បង្ហាញពីភាពរស់រវើកនៃការរាំ។ ការតុបតែងខ្លួនរបស់ពួកនាង ក៏ល្អប្រណីតគួរឲ្យគយគន់ផងដែរ ទាំងសម្លៀកបំពាក់ដែលរុំព័ទ្ធដងខ្លួនយ៉ាងស្រស់ស្អាត ដូចជាសំពត់ផ្នត់ និងគ្រឿងអលង្ការដ៏វិចិត្រ ដូចជាមកុដ ក្រវិល ខ្សែក ខ្សែដៃ និងខ្សែជើង។ ធាតុទាំងនេះមិនត្រឹមតែជាការលម្អទេ តែជាផ្នែកមួយដែលបង្ហាញពីភាពរុងរឿង និងជំនឿសាសនានៅសម័យនោះ។ កាយវិការ និងក្បាច់រាំរបស់អប្សរា ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសិល្បៈរបាំបុរាណខ្មែរដ៏រស់រវើក និងមានជីវិត ដែលជាផ្នែកមួយនៃវប្បធម៌ខ្មែរតាំងពីសម័យបុរាណ។ ពួកនាងតំណាងឲ្យ សិល្បៈនាដកាដ៏វិសេសវិសាល និងភាពប៉ិនប្រសប់របស់ជាងចម្លាក់ខ្មែរសម័យអង្គរ ដែលអាចឆ្លាក់រូបដែលមានចលនា មានអារម្មណ៍រស់រវើក និងបង្ហាញពីសោភ័ណភាពបានយ៉ាងអស្ចារ្យ។ ដូច្នេះ អប្សរាមិនត្រឹមតែជាការបង្ហាញសម្រស់រូបកាយខាងក្រៅប៉ុណ្ណោះទេ តែជា សម្រស់នៃព្រលឹងសិល្បៈ ដែលបង្កប់ក្នុងវប្បធម៌ខ្មែរ ហើយបានបន្សល់ទុកជាមរតកដ៏អស្ចារ្យសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រៅពីតំណាងឲ្យភាពស្រស់ស្អាតនៃសិល្បៈ អប្សរាក៏មានតួនាទីសំខាន់ជា អ្នកបម្រើទេព និង អ្នកនាំសារពីស្ថានសួគ៌ ផងដែរ។ នៅក្នុងជំនឿសាសនាព្រាហ្មណ៍ និងឥណ្ឌូ ពុទ្ធសាសនា ជួនកាលអប្សរាត្រូវបានគេជឿថាជាអ្នកបំរើផ្ទាល់របស់ព្រះឥន្ទ្រ ឬទេពដទៃទៀតដែលគង់នៅស្ថានសួគ៌ ដូចជាព្រះគន្ធព្វជាដើម។ ពួកនាងមានភារកិច្ចកំសាន្ត និងបម្រើព្រះទាំងឡាយនៅទេវលោក។ វត្តមានរបស់ពួកនាងនៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ គឺមិនមែនជាការចៃដន្យនោះទេ។ វាបង្ហាញពី ភាពរុងរឿង និងបរិសុទ្ធនៃស្ថានសួគ៌ ដែលត្រូវបាននាំមកកាន់ផែនដីតាមរយៈការកសាងប្រាសាទទាំងនោះ។ ប្រាសាទមិនត្រឹមតែជាទីសក្ការបូជាប៉ុណ្ណោះទេ ថែមទាំងជាតំណាងនៃភ្នំព្រះសុមេរុ ជាចំណុចកណ្ដាលនៃចក្រវាឡ និងជាលំនៅដ្ឋានរបស់ទេពតា។ ដូច្នេះ ការមានអប្សរានៅលើជញ្ជាំងប្រាសាទ គឺប្រៀបដូចជានាំយកបរិយាកាស និងភាពស័ក្តិសិទ្ធិរបស់ទេវលោកមកដាក់នៅលើផែនដី។ អប្សរាត្រូវបានគេយល់ថាជា ស្ពានតភ្ជាប់រវាងពិភពមនុស្ស និងពិភពទេពតា ដោយពួកនាងនាំមកនូវសារ និងពរជ័យពីឋានលើ ដើម្បីជាសេចក្ដីសុខសាន្តដល់ព្រះរាជា ប្រជារាស្ត្រ និងប្រទេសជាតិទាំងមូល។ នេះបន្សល់ទុកនូវជំនឿថា ប្រាសាទគឺជាកន្លែងដ៏ស័ក្តិសិទ្ធិដែលជាចំណុចប្រសព្វរវាងលោកិយ និងទេវលោក ដែលមនុស្សអាចទំនាក់ទំនងជាមួយអាទិទេពបាន។ វត្តមានរបស់អប្សរាក៏ជួយបង្កើននូវភាពទាក់ទាញ និងភាពអាថ៌កំបាំងនៃទីសក្ការបូជាទាំងនេះផងដែរ។ វត្តមានរបស់អប្សរានៅលើជញ្ជាំងប្រាសាទមិនត្រឹមតែជាការលម្អ ឬតំណាងទេពនិករដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវជំនឿយ៉ាងមុតមាំរបស់បុព្វបុរសខ្មែរថា ពួកនាងជួយនាំមកនូវ សេចក្តីសុខ សិរីមង្គល និងភាពចម្រុងចម្រើន ដ៏មហាលាភ។ នេះជាផ្នែកមួយដ៏សំខាន់នៃទស្សនៈសាសនា និងនយោបាយរបស់ព្រះមហាក្សត្រដែលបានកសាងប្រាសាទ។ ការមានវត្តមានរបស់អប្សរានៅលើជញ្ជាំងប្រាសាទ ត្រូវបានគេជឿថាជាកម្លាំងដ៏ពិសិដ្ឋមួយដែល ការពារប្រាសាទពីអំពើអាក្រក់ និងមារសត្រូវ ប្រទានពរជ័យដល់ព្រះមហាក្សត្រ នាំមកនូវសេចក្តីសុខសាន្តដល់ប្រជារាស្ត្រ និងទឹកដី។ ពួកនាងត្រូវបានគេយល់ថាជា អ្នកយាមកាមដ៏មានឥទ្ធិឫទ្ធិ ដែលមានភារកិច្ចការពារទីសក្ការបូជាដ៏ពិសិដ្ឋ គឺប្រាសាទទាំងនោះ។ ការការពារនេះ រួមបញ្ចូលទាំង ការទប់ទល់នឹងភូតបិសាច និងអំពើអាក្រក់ បន្សាបឥទ្ធិពលអវិជ្ជមាន និងការការពារពីការឈ្លានពានរបស់សត្រូវ។ អប្សរាត្រូវបានគេជឿថាមានអំណាចក្នុងការបណ្ដេញ ឬរារាំងកម្លាំងអវិជ្ជមាន ដូចជាបិសាច អារក្ស ឬវិញ្ញាណអាក្រក់នានា ដែលអាចមករំខានដល់ភាពបរិសុទ្ធនៃប្រាសាទ។ ពួកនាងជួយកម្ចាត់ ឬបន្សាបឥទ្ធិពលអាក្រក់ទាំងឡាយណាដែលព្យាយាមចូលមកក្នុងបរិវេណប្រាសាទ រក្សាបាននូវបរិយាកាសដ៏ពិសិដ្ឋ និងស្ងប់ស្ងាត់។ នៅក្នុងទស្សនៈនយោបាយ និងយោធា វត្តមានរបស់អប្សរាក៏អាចប្រៀបបាននឹងការដាក់យាមនូវ កងកម្លាំងទេវតា ដែលមើលមិនឃើញ ដើម្បីរក្សាសន្តិសុខ និងភាពបរិសុទ្ធនៃទីកន្លែងនោះ ធ្វើឲ្យសត្រូវមិនហ៊ានយាយី ឬពិបាកនឹងចូលមកដល់។ ដូច្នេះ វត្តមានរបស់អប្សរា គឺប្រៀបដូចជាខែលការពារមួយដ៏ស័ក្តិសិទ្ធិសម្រាប់ប្រាសាទ ដែលរួមចំណែកដល់ភាពឋិតថេរ និងភាពរុងរឿងរបស់ទីសក្ការបូជានោះ។ ក្រៅពីតួនាទីជាអ្នកការពារ អប្សរក៏ត្រូវបានគេជឿថាជាអ្នកប្រទានពរជ័យដ៏សំខាន់ផងដែរ។ ក្នុងនាមជា អ្នកបម្រើទេព និង អ្នកតំណាងស្ថានសួគ៌ អប្សរាត្រូវបានគេជឿថាប្រទានពរជ័យដ៏ឧត្តុង្គឧត្តមដល់ព្រះមហាក្សត្រ។ ការប្រទានពរជ័យនេះរួមមាន ព្រះជន្មយឺនយូរ អំណាចរុងរឿង និងដឹកនាំប្រទេសជាតិប្រកបដោយសេចក្តីសុខសាន្ត។ ព្រះជន្មយឺនយូរសំដៅលើ ការមានព្រះជន្មយឺនយូររបស់ព្រះមហាក្សត្រ ត្រូវបានគេចាត់ទុកជាសិរីមង្គលដ៏ធំធេងសម្រាប់ប្រទេសជាតិទាំងមូល។ វត្តមានរបស់អប្សរាជានិមិត្តរូបនៃអំណាចដ៏រឹងមាំ និងភាពរុងរឿងរបស់ព្រះរាជាណាចក្រ។ ពរជ័យនេះក៏ជួយឲ្យព្រះមហាក្សត្រអាចដឹកនាំប្រទេសជាតិឲ្យបានសុខសាន្ត ចៀសផុតពីភ័យអន្តរាយ និងមានការរីកចម្រើន។ នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿដ៏មុតមាំរបស់ប្រជាជនខ្មែរពីបុរាណថា ព្រះមហាក្សត្រជា ទេវរាជ ឬជាតំណាងរបស់អាទិទេពនៅលើផែនដី ដែលត្រូវតែទទួលបានការគាំទ្រ និងប្រទានពរពីទេព ដើម្បីធានាបាននូវភាពសុខសាន្ត និងវិបុលភាពនៃនគរ។ ក្រៅពីការការពារប្រាសាទ និងការប្រទានពរដល់ព្រះមហាក្សត្រ វត្តមានរបស់អប្សរានៅលើជញ្ជាំងប្រាសាទក៏ត្រូវបានគេជឿថាជា សញ្ញានៃភាពសុខដុមរមនា និងជាប្រភពនៃភាពចម្រុងចម្រើនសម្រាប់ប្រជាពលរដ្ឋ និងទឹកដីទាំងមូលផងដែរ។ ពួកនាងត្រូវបានគេយល់ថាជានិមិត្តរូបនៃ ភាពសម្បូរបែប និងការលូតលាស់នៃភោគផល កសិផល សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រ ការអភិវឌ្ឍន៍ចម្រុងចម្រើនជានិច្ចនៃប្រទេសជាតិ។ នៅក្នុងសង្គមកសិកម្មបុរាណ ភាពសម្បូរហូរហៀរនៃផលដំណាំមានសារៈសំខាន់ណាស់។ វត្តមានរបស់អប្សរាត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រទានពរឲ្យមានទឹកភ្លៀងគ្រប់គ្រាន់ ដីមានជីជាតិ និងផលដំណាំល្អ ដែលនាំមកនូវភាពបរិបូរណ៍ស្បៀងអាហារដល់ប្រជាជន។ អប្សរាជួយឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសន្តិភាព សុវត្ថិភាព និងចៀសផុតពីទុក្ខភ័យ។ នេះរួមបញ្ចូលទាំងសន្តិសុខផ្ទាល់ខ្លួន និងសន្តិសុខសង្គម។ ភាពរុងរឿងរបស់នគរមិនមែនត្រឹមតែអំណាចរបស់ស្តេចនោះទេ តែថែមទាំងការរីកចម្រើនខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌ផងដែរ។ វាមានន័យថា អប្សរាមិនត្រឹមតែការពារភាពពិសិដ្ឋនៃប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ការពារ និងប្រទានពរដល់ទឹកដី និងប្រជាជនទាំងមូល ឲ្យបានរស់នៅដោយសុខដុមរមនា និងចម្រុងចម្រើនជារៀងដរាប។ ដូច្នេះ រូបចម្លាក់អប្សរាបានក្លាយជានិមិត្តរូបនៃការការពារ ការប្រទានពរ និងជាបំណងប្រាថ្នានៃភាពល្អប្រសើរសម្រាប់នគរទាំងមូល ដែលត្រូវបានបង្ហាញតាមរយៈសិល្បៈដ៏ល្អវិចិត្រ។ មួយវិញទៀត អប្សរក៏ត្រូវបានគេយល់ថាជានិមិត្តរូបដ៏សំខាន់នៃ ភាពមានកូន និងការបង្កើតថ្មី ផងដែរ។ ឫសគល់នៃអត្ថន័យនេះ គឺផ្អែកលើរឿងរ៉ាវកំណើតរបស់ពួកនាងនៅក្នុងទេវកថាព្រហ្មញ្ញសាសនា។ អប្សរាបានកើតចេញពីព្រឹត្តិការណ៍ កូរសមុទ្រទឹកដោះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយមិនត្រឹមតែក្នុងការស្វែងរកទឹកអម្រឹតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏ធំធេងដែលបណ្ដាលឲ្យកើតមានឡើងនូវជីវិត និងវត្ថុមានតម្លៃជាច្រើននៅក្នុងចក្រវាឡ រួមទាំងទេពធីតាអប្សរាផងដែរ។ នេះបញ្ជាក់ពីទំនាក់ទំនងរបស់ពួកនាងទៅនឹងប្រភពនៃជីវិត និងការលូតលាស់។ ដូច្នេះ ការមានវត្តមានរបស់អប្សរានៅលើប្រាសាទ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី បំណងប្រាថ្នាដ៏មុតមាំរបស់ព្រះមហាក្សត្រ ដែលបានកសាងប្រាសាទទាំងនោះ ក្នុងការធានានូវ ភាពសម្បូរបែប និងការបន្តពូជពង្សរបស់ប្រជារាស្ត្រ។ វត្តមានរបស់អប្សរានៅលើប្រាសាទបានតំណាងឲ្យ ភាពសម្បូរបែប ដែលជាបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ស្តេច និងប្រជារាស្ត្រសម័យបុរាណ។ នៅក្នុងបរិបទនៃការកសាងប្រាសាទ គោលគំនិតនៃ ភាពសម្បូរបែប នេះមិនត្រឹមតែសំដៅលើតែ ស្បៀងអាហារ និងធនធានធម្មជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រានមានជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅយ៉ាងទូលំទូលាយទៅលើទិដ្ឋភាពសំខាន់ៗជាច្រើនទៀតនៃជីវិត។ មានភាពសម្បូរហូរហៀរនៃសេចក្ដីសុខ សំដៅលលើការរស់នៅប្រកបដោយសន្តិភាព គ្មានជម្លោះ គ្មានសង្គ្រាម និងគ្មានភ័យខ្លាចពីអំពើអាក្រក់នានា។ វាជាការបង្ហាញពីបំណងប្រាថ្នាចង់បានសន្តិភាព និងសេចក្តីស្ងប់សុខក្នុងចិត្តរបស់ប្រជាពលរដ្ឋ។ វត្តមានរបស់អប្សរាដែលជាអ្នករាំ និងជាតំណាងនៃភាពរីករាយ ក៏ឆ្លុះបញ្ចាំងពីបំណងប្រាថ្នាចង់បានភាពរីករាយ ផាសុកភាព និងសុភមង្គលក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។ មានសុខុមាលភាពទូទៅរបស់នគរ សំដៅដល់ទិដ្ឋភាពដ៏ទូលំទូលាយដែលគ្របដណ្តប់ទាំងសុខភាពល្អរបស់ប្រជាជន ស្ថិរភាពនយោបាយ និងសង្គម ការរីកចម្រើនខាងសេដ្ឋកិច្ច និងភាពរុងរឿងខាងវប្បធម៌។ ដូច្នេះ វត្តមានរបស់អប្សរា គឺប្រៀបដូចជា ការបន់ស្រន់សុំឲ្យប្រទេសជាតិជួបតែភាពរុងរឿង មានការអភិវឌ្ឍន៍គ្រប់វិស័យ គ្មានភាពក្រីក្រ ហើយប្រជាជនរស់នៅដោយសុខដុមរមនា និងបរិបូរណ៍ជានិច្ច។ វាជាការបង្ហាញពីទស្សនៈវិស័យដ៏ធំធេងរបស់ព្រះមហាក្សត្រក្នុងការកសាងនគរមួយប្រកបដោយភាពរុងរឿង និងសន្តិភាព។ ក្នុងសម័យបុរាណ ចំនួនប្រជាជនគឺជា កម្លាំងដ៏សំខាន់ បំផុតសម្រាប់នគរមួយ។ ភាពសម្បូរនៃប្រជាពលរដ្ឋមានន័យថាកម្លាំងពលកម្មដ៏ច្រើនលើសលប់សម្រាប់វិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ កម្លាំងទ័ពដ៏រឹងមាំសម្រាប់ការពារជាតិពីការឈ្លានពានរបស់សត្រូវ និងជាមូលដ្ឋានគ្រឹះនៃភាពរុងរឿងផ្នែកសេដ្ឋកិច្ច និងសង្គម។ ប្រជាជនច្រើនក៏មានន័យថា ការពង្រីកឥទ្ធិពល និងអំណាចរបស់នគរផងដែរ។ ហេតុនេះហើយ វត្តមានរបស់អប្សរានៅលើប្រាសាទត្រូវបានគេជឿថាជា ពរជ័យដ៏ឧត្តុង្គឧត្តម ដែលជួយឲ្យប្រជាជនមាន កូនចៅច្រើនតំណរៀងមក។ នេះជាមូលដ្ឋានគ្រឹះនៃ ភាពរឹងមាំ និងស្ថិរភាព របស់រាជវង្ស និងប្រទេសជាតិទាំងមូល។ ការបន្តពូជពង្សដ៏សម្បូរបែប ធានានូវការបន្តវេន ពីជំនាន់មួយទៅជំនាន់មួយ ទាំងកម្លាំងពលកម្ម វប្បធម៌ ប្រពៃណីជាតិ និងចំណេះដឹង។ វាជួយរក្សាបាននូវអធិបតេយ្យភាពរបស់នគរ និងធានាថានឹងមានអ្នកបន្តថែរក្សា និងអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះ អប្សរាមិនត្រឹមតែជាតំណាងសិល្បៈ ឬអ្នកប្រទានពរជ័យផ្សេងៗនោះទេ តែជាផ្នែកមួយនៃទស្សនៈវិស័យដ៏វែងឆ្ងាយរបស់មហាក្សត្រក្នុងការកសាងនគរមួយប្រកបដោយនិរន្តរភាព និងភាពរុងរឿងជារៀងរហូត។ តាមរយៈនិមិត្តរូបនេះ អប្សរាបានក្លាយជាតំណាងនៃពរជ័យខាងផ្នែកជីវិត ការរីកចម្រើនឥតឈប់ឈរ និងភាពបន្តលូតលាស់នៃសង្គមខ្មែរទាំងមូល ទាំងចំនួនប្រជាជន និងធនធានធម្មជាតិ។ នេះបង្ហាញពីភាពស៊ីជម្រៅនៃជំនឿសាសនាដែលត្រូវបានបកប្រែទៅជាសិល្បៈស្ថាបត្យកម្មដ៏អស្ចារ្យ។ រីឯទេវតាវិញ គឺសំដៅទៅលើទេពប្រុស ឬទេពស្រី ក្រៅពីអប្សរា ដែលមានតួនាទី និងឋានៈខុសៗគ្នាទៅតាមជំនឿសាសនា ទាំង ព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា។ ពួកទេវតាទាំងនេះច្រើនបង្ហាញពីកាយវិការឈរត្រង់ ឬបិទបាំងដោយសម្លៀកបំពាក់ដ៏ប្រណីត និងមានការតុបតែងក្បាច់ក្បូររស់រវើកនៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ។ វត្តមាននៃរូបចម្លាក់ទេវតាមានអត្ថន័យ និងតួនាទីសំខាន់ៗជាច្រើនដូចជា អ្នកថែរក្សាប្រាសាទ តំណាងនូវគុណធម៌ និងអំណាចទេវៈ អ្នកប្រទានពរ និងរឿងរ៉ាវសាសនា។ ទេវតាជាច្រើនដែលត្រូវបានឆ្លាក់យ៉ាងល្អវិចិត្រនៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ គឺមិនត្រឹមតែជាការលម្អនោះទេ តែត្រូវបានគេជឿថាជា អ្នកយាមកាម ឬ អ្នកថែរក្សាប្រាសាទ ដ៏ស័ក្តិសិទ្ធិ។ ពួកគាត់មានតួនាទីសំខាន់ក្នុងការ ការពារប្រាសាទ ពីកម្លាំងអាក្រក់គ្រប់ប្រភេទ និងផ្តល់សេចក្តីសុខសាន្តដល់ទីសក្ការៈបូជានោះ។ ការការពារនេះរួមបញ្ចូលទាំងទិដ្ឋភាពជាច្រើនដូចជា ការទប់ទល់នឹងអំពើអាក្រក់ និងវិញ្ញាណមិនល្អ រក្សាសេចក្តីសុខសាន្ត និងសុវត្ថិភាព ហើយជាអ្នកយាមទ្វារដ៏មានឫទ្ធានុភាព។ ទេវតាមានអំណាចដ៏ពិសិដ្ឋក្នុងការបណ្ដេញ ឬរារាំងវិញ្ញាណមិនល្អ អារក្សបិសាច អារម្មណ៍អវិជ្ជមាន ឬឥទ្ធិពលអាក្រក់នានា ដែលអាចមករំខានដល់ភាពបរិសុទ្ធ និងសេចក្ដីស្ងប់ស្ងាត់នៃប្រាសាទ វត្តមានរបស់ពួកគេបង្ហាញពីជ័យជំនះនៃភាពល្អលើសេចក្តីអាក្រក់។ វត្តមានរបស់ពួកគាត់ជួយធានានូវភាពស្ងប់សុខ សុវត្ថិភាព និងបរិយាកាសដ៏ពិសិដ្ឋសម្រាប់អ្នកបួងសួង ឬអ្នកទស្សនា ដែលចូលមកក្នុងបរិវេណប្រាសាទ វាបង្កើតអារម្មណ៍នៃការការពារ និងភាពស្ងប់ចិត្ត។ ជាក់ស្តែង ការឆ្លាក់រូបទេវតាជាអ្នកយាមទ្វារ ដូចជានៅតាមគោបុរៈ ឬច្រកចូល ឬអ្នកឈរជើងការពារនៅតាមជ្រុងប្រាសាទ គឺជានិមិត្តរូបនៃការការពារទីកន្លែងដ៏ពិសិដ្ឋ នោះពីឥទ្ធិពលអវិជ្ជមានទាំងឡាយ និងការឈ្លានពានពីខាងក្រៅ។ នេះបង្ហាញពីជំនឿថា ទេវតាគឺជាកម្លាំងដ៏ខ្លាំងពូកែដែលអាចរក្សាបាននូវភាពបរិសុទ្ធ និងស័ក្តិសិទ្ធិរបស់ប្រាសាទជានិច្ច។ ដូច្នេះ ទេវតាទាំងនេះមិនត្រឹមតែជាផ្នែកមួយនៃសិល្បៈស្ថាបត្យកម្មប៉ុណ្ណោះទេ តែជាតំណាងដ៏រឹងមាំនៃជំនឿ ការការពារ និងថាមពលដ៏ពិសិដ្ឋដែលគង់វង្សនៅក្នុងប្រាសាទនីមួយៗ។ ក្រៅពីតួនាទីជាអ្នកការពារ ទេវតាដែលត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទក៏តំណាងឲ្យ គុណធម៌ ដ៏ខ្ពង់ខ្ពស់ ភាពបរិសុទ្ធ គ្មានសៅហ្មង និង អំណាចដ៏ពិសិដ្ឋ របស់ទេពផងដែរ។ ពួកគេត្រូវបានបង្ហាញយ៉ាងល្អិតល្អន់ និងដោយយកចិត្តទុកដាក់ ដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈសម្បត្តិដ៏ឧត្តមទាំងនេះ។ រូបរាងដ៏ថ្លៃថ្នូរ និងកាយវិការដ៏ស្ងប់ស្ងាត់ របស់ទេវតា បង្ហាញយ៉ាងច្បាស់ពីឧត្តមគតិសីលធម៌ និងអំណាចដែលខ្ពស់ផុតពីមនុស្សលោក។ ទឹកមុខរបស់ពួកគាត់ច្រើនតែស្រទន់ សុភាពរាបសា និងបង្ហាញពីភាពស្ងប់ស្ងាត់ខាងក្នុង ដែលជាតំណាងនៃគុណធម៌ខ្ពស់បំផុត ដូចជា មេត្តា ករុណា សន្តិភាព និងប្រាជ្ញា។ ភាពថ្លៃថ្នូរនេះ មិនមែនគ្រាន់តែជាសម្រស់ខាងក្រៅទេ តែជាការឆ្លុះបញ្ចាំងពីលក្ខណៈសម្បត្តិខាងក្នុងរបស់ទេព។ ពួកទេវតាទាំងនេះបម្រើជាការរំលឹកដ៏រស់រវើកដល់អ្នកទស្សនាអំពីភាពអស្ចារ្យ អំណាច និងធម្មជាតិដ៏ពិសិដ្ឋរបស់អាទិទេព ដែលជាគោលដៅនៃការគោរពបូជានៅក្នុងប្រាសាទ។ ពួកគេជួយបង្កើតបរិយាកាសនៃការគោរព និងភាពសក្ការៈបូជា ធ្វើឱ្យអ្នកចូលមកប្រាសាទមានអារម្មណ៍ថាបានតភ្ជាប់ជាមួយពិភពដ៏ខ្ពង់ខ្ពស់។ ក្រៅពីតួនាទីជាអ្នកការពារ និងជាតំណាងគុណធម៌ ទេវតាក៏ត្រូវបានគេយល់ថាជា អ្នកប្រទានពរ ដ៏សំខាន់ផងដែរ។ ជួនកាល ពួកគាត់ត្រូវបានឆ្លាក់ក្នុងលក្ខណៈជាអ្នកផ្ដល់ពរជ័យ សិរីមង្គល ភោគផលបរិបូរណ៍ និងភាពចម្រុងចម្រើនដល់ព្រះមហាក្សត្រ ប្រជារាស្ត្រ និងនគរទាំងមូល។ នេះឆ្លុះបញ្ចាំងពីជំនឿថា ទេពតាមានអំណាចក្នុងការកំណត់ជោគវាសនា និងផ្តល់សេចក្តីសុខដល់មនុស្សលោក។ វត្តមានរបស់ទេវតាជាអ្នកប្រទានពរដល់ព្រះរាជា គឺមានសារៈសំខាន់ណាស់។ ពួកគាត់ត្រូវបានគេជឿថាប្រទានពរឲ្យព្រះមហាក្សត្រមាន អំណាចគង់វង្ស យូរអង្វែង ព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងអាច ដឹកនាំប្រទេសដោយសុខសាន្តត្រាន្ត ចៀសផុតពីសង្គ្រាម និងវិបត្តិផ្សេងៗ។ ពរជ័យនេះក៏ជួយពង្រឹងភាពស្របច្បាប់នៃរាជ្យបល្ល័ង្កផងដែរ។ ទេវតាក៏ជាអ្នកនាំមកនូវពរជ័យសម្រាប់ប្រជាជនទូទៅ និងប្រទេសជាតិទាំងមូល។ វត្តមានរបស់ពួកគាត់ជាសញ្ញានៃ ភាពសម្បូរសប្បាយផ្នែកកសិកម្ម ជួយឲ្យទឹកដីមានជីជាតិ ផលដំណាំល្អ មានទឹកភ្លៀងគ្រប់គ្រាន់ ដែលនាំឲ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពបរិបូរណ៍។ លើសពីនេះ ពួកគេក៏ជួយនាំមកនូវ សេចក្ដីសុខសាន្ត និងសុភមង្គលទូទៅក្នុងសង្គម ផងដែរ ដោយបំបាត់នូវទុក្ខភ័យ និងភាពមន្ទិលសង្ស័យ។ រូបចម្លាក់ខ្លះអាចបង្ហាញទេវតាកំពុងកាន់វត្ថុពិសិដ្ឋ ដូចជាផ្កាឈូក កេសរកូល ឬវត្ថុផ្សេងៗដែលជានិមិត្តរូបនៃពរជ័យ ភាពបរិសុទ្ធ ឬចំណេះដឹង។ ពួកគេក៏អាច ធ្វើកាយវិការប្រទានពរ ដូចជាបាតដៃលាទៅមុខ ឬដៃកាន់វត្ថុពិសិដ្ឋ ដែលបង្ហាញពីបំណងប្រាថ្នាល្អ និងក្ដីមេត្តារបស់ទេពចំពោះមនុស្សលោក។ ទាំងអស់នេះឆ្លុះបញ្ចាំងពីជំនឿថា ទេពតាមានឥទ្ធិពលលើជោគវាសនារបស់មនុស្ស និងនគរ ហើយជាកម្លាំងដ៏ពិសិដ្ឋដែលគាំទ្រដល់ភាពរុងរឿងរបស់ប្រទេសជាតិ។ រូបចម្លាក់ទេវតាដែលលម្អលើជញ្ជាំងប្រាសាទបុរាណខ្មែរ មិនមែនត្រឹមតែជារូបតំណាងទេពនិករមួយៗ ឬជាក្បាច់រចនាលម្អនោះទេ។ ផ្ទុយទៅវិញ ពួកវាក៏អាចបង្ហាញពី ឈុតឆាក ឬរឿងរ៉ាវសំខាន់ៗក្នុងគម្ពីរ ឬទេវកថា ដ៏ល្បីល្បាញផងដែរ។ ឧទាហរណ៍ជាក់ស្ដែង រួមមានរឿង រាមកេរ្តិ៍ ដែលជាកំណែខ្មែរនៃរឿងរាមាយណៈ ឬរឿង មហាភារតៈ ជាដើម ដែលសុទ្ធតែជារឿងព្រេងនិទានសាសនាដ៏ធំ និងមានឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងព្រហ្មញ្ញសាសនា។ តាមរយៈរូបចម្លាក់ដែលមើលឃើញដោយផ្ទាល់ភ្នែក ទីវាលប្រាសាទបានក្លាយជា សាលារៀន មួយប្រភេទ ដែលជួយឲ្យប្រជាជន (សូម្បីតែអ្នកមិនចេះអក្សរនៅសម័យនោះ) អាច យល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃសាសនា គោលការណ៍សីលធម៌ រឿងរ៉ាវវីរភាពរបស់ព្រះអាទិទេព និងអត្ថន័យនៃជីវិត។ នេះបង្ហាញពីតួនាទីដ៏សំខាន់របស់សិល្បៈក្នុងការអប់រំ និងផ្សព្វផ្សាយជំនឿនៅក្នុងសង្គមបុរាណ ដែលជាវិធីមួយធ្វើឲ្យសាសនាមានភាពរស់រវើក និងងាយស្រួលយល់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ ទោះបីជា អប្សរា និង ទេវតា សុទ្ធតែជាតួអង្គទេពដែលបង្ហាញវត្តមានយ៉ាងទូលំទូលាយនៅលើជញ្ជាំងប្រាសាទបុរាណខ្មែរក៏ដោយ ក៏ពួកវាមានភាពខុសគ្នាគួរឲ្យកត់សម្គាល់ទៅលើលក្ខណៈរូបរាង កាយវិការ និងអត្ថន័យតំណាង ដែលឆ្លុះបញ្ចាំងពីតួនាទីខុសៗគ្នារបស់ពួកគេក្នុងទេវកថា និងជំនឿសាសនា។ អប្សរា ត្រូវបានបង្ហាញជាទូទៅក្នុង កាយវិការរាំយ៉ាងទន់ភ្លន់ ល្វត់ល្វន់ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសិល្បៈរបាំបុរាណខ្មែរ។ រាល់ចលនានៃដៃ ជើង ក្បាល និងដងខ្លួន ត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់បង្ហាញពីភាពរស់រវើក និងសោភ័ណភាព។ ពួកនាងស្លៀកពាក់លក្ខណៈជា នារីរបាំ ដោយមានសំពត់ផ្នត់ដ៏ស្រស់ស្អាតដែលមើលទៅហាក់ដូចជាកំពុងបក់តាមខ្យល់។ ពួកនាងច្រើនមាន សក់ទម្លាក់សាច តុបតែងដោយគ្រឿងអលង្ការតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យពួកគេមើលទៅស្រាលរលាស់ និងជាតំណាងនៃភាពគ្មានទម្ងន់។ ពួកនាងតំណាងឲ្យ ការកម្សាន្ត សម្រស់ ភាពរស់រវើក ភាពទាក់ទាញ និងជាអ្នកបម្រើទេពដែលនាំមកនូវសេចក្តីសុខសាន្ត និងបរិយាកាសរីករាយនៅស្ថានសួគ៌។ អប្សរាតែងតែត្រូវបានគេមើលឃើញថាជាអ្នកប្រទានពរជ័យ និងជាស្ពានតភ្ជាប់ពិភពលោក។ ទេវតា ច្រើនបង្ហាញ កាយវិការឈរត្រង់ ឬអង្គុយដោយស្ងប់ស្ងាត់ ប្រកបដោយភាពថ្លៃថ្នូរ និងមហិទ្ធិឫទ្ធិ។ ពួកគេមិនសូវមានចលនារាំទេ តែបង្ហាញពីភាពរឹងមាំ និងអំណាច។ ពួកគាត់មាន សម្លៀកបំពាក់ និងគ្រឿងតុបតែងច្រើនជាង អប្សរា ជួនកាលមានពាក់មកុដ មួក ឬអាវុធជាក់លាក់ណាមួយ ដែលបញ្ជាក់ពីឋានៈ និងតួនាទីរបស់ពួកគេ។ ទេវតាទាំងនេះតំណាងឲ្យអំណាច ឋានៈខ្ពស់ ការទទួលខុសត្រូវ និងមានតួនាទីសំខាន់ជាអ្នកការពារប្រាសាទ ឬ អ្នកប្រទានពរជ័យ ដល់ព្រះមហាក្សត្រ និងប្រជារាស្ត្រ។ ពួកគេក៏អាចតំណាងឱ្យព្រះអាទិទេពសំខាន់ៗក្នុងទេវកថាផងដែរ។ សរុបមក រូបចម្លាក់ អប្សរានិង ទេវតា ដែលត្រូវបានឆ្លាក់យ៉ាងល្អវិចិត្រនៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ គឺមិនត្រឹមតែជា សម្រស់សិល្បៈដ៏អស្ចារ្យ ដែលបង្ហាញពីភាពប៉ិនប្រសប់របស់ជាងចម្លាក់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ ដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅ។ អប្សរាតំណាងឱ្យភាពស្រស់ស្អាត សិល្បៈរបាំ និងភាពរស់រវើក ចំណែកឯទេវតាតំណាងឱ្យអំណាច គុណធម៌ និងការការពារដ៏ពិសិដ្ឋ។ វត្តមានរបស់ពួកគាត់រួមគ្នាបានធ្វើឱ្យប្រាសាទក្លាយជាទីកន្លែងដ៏ស័ក្តិសិទ្ធិ និងជាមជ្ឈមណ្ឌលនៃជំនឿ សិល្បៈ និងជីវិតរបស់ប្រជាជនខ្មែរ។